មធ្យោបាយធ្វើដំណើររបស់សិស្សនៅតំបន់ជនបទមានភាពខុសប្លែកគ្នាពីទីក្រុង ដែលសម្បូរទៅដោយយានយន្តទំនើបៗ។ ពួកគេត្រូវប្រើប្រាស់មធ្យោបាយសាមញ្ញៗដើម្បីទៅសាលារៀនរៀងរាល់ព្រឹកដោយភាពអត់ធ្មត់។ ការធ្វើដំណើរទាំងនេះបង្ហាញពីការតាំងចិត្តខ្ពស់របស់សិស្សក្នុងការស្វែងរកចំណេះដឹង។ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏ពួកគេមិនបោះបង់ចោលការសិក្សានោះដែរ។ ការប្រើប្រាស់កង់គឺជាមធ្យោបាយដ៏ពេញនិយមបំផុតសម្រាប់សិស្សនៅតាមទីជនបទ។ កង់មានតម្លៃថោកហើយមិនចាំបាច់ចំណាយលើសាំងឬការថែទាំច្រើននោះទេ។ សិស្សអាចធាក់កង់ទៅសាលារៀនដោយខ្លួនឯងដោយមានអារម្មណ៍ឯករាជ្យនិងរីករាយ។ ពេលខ្លះសិស្សពីរនាក់អាចជិះកង់តែមួយដើម្បីទៅសាលារៀនជាមួយគ្នា។ ពួកគេធាក់កាត់វាលស្រែនិងតាមផ្លូវលំដីហុយដើម្បីទៅដល់សាលារៀន។ ការជិះកង់ជួយឱ្យពួកគេមានសុខភាពល្អនិងរឹងមាំព្រោះវាជាប្រភេទកីឡាមួយ។ យ៉ាងណាមិញ ផ្លូវមិនល្អអាចធ្វើឱ្យកង់ឆាប់ខូចឬសំបកកង់ងាយធ្លាយ។ ការប្រើប្រាស់កង់ជួយកាត់បន្ថយការបំពុលបរិស្ថាននិងរួមចំណែកដល់ការការពារធម្មជាតិ។ វាជាមធ្យោបាយដ៏សាមញ្ញបំផុតដែលត្រូវបានប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយ។ កង់ជាមិត្តដ៏ស្មោះត្រង់របស់សិស្សគ្រប់រូបនៅតាមទីជនបទ។ ការមានកង់មួយគ្រឿងជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេបានច្រើន។ វាធ្វើឱ្យពួកគេទៅដល់សាលាបានទាន់ពេលនិងមានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សា។ នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន មានក្រុមការងារសហគមន៍ឬអង្គការផ្តល់រថយន្ត។ ពួកគេបានរៀបចំឡានឬរថយន្តតូចៗដើម្បីដឹកជញ្ជូនសិស្សទៅសាលារៀន។ ការឧបត្ថម្ភនេះគឺសំដៅជួយសិស្សដែលរស់នៅឆ្ងាយពីសាលារៀនខ្លាំងពេក។ រថយន្តទាំងនេះច្រើនតែជាជំនួយពីអង្គការមនុស្សធម៌ឬសប្បុរសជន។ ការមានរថយន្តដឹកជញ្ជូនធ្វើឱ្យសិស្សមានសុវត្ថិភាពខ្ពស់ជាងការធ្វើដំណើរតែម្នាក់ឯង។ វាក៏ជួយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយទៅលើថ្លៃធ្វើដំណើរផងដែរ។ សិស្សអាចទៅដល់សាលាបានទាន់ពេលវេលានិងមិនភ័យខ្លាចការយឺតយ៉ាវនោះទេ។ រថយន្តឧបត្ថម្ភនេះបានក្លាយជាក្តីសង្ឃឹមមួយសម្រាប់សិស្សក្រីក្រ។ ពួកគេអាចទៅសាលារៀនបានដោយមានភាពងាយស្រួលនិងមិនបារម្ភពីផ្លូវលំបាក។ កម្មវិធីបែបនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យអប់រំនៅតាមជនបទ។ វាក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍ចំពោះអនាគតរបស់កុមារផងដែរ។ សម្រាប់សិស្សដែលរស់នៅជិតទន្លេ បឹងឬបឹងទន្លេសាប ការប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរ។ ពួកគេត្រូវជិះទូកដើម្បីឆ្លងកាត់ផ្ទៃទឹកដែលលាតសន្ធឹងទៅកាន់សាលារៀនរបស់ពួកគេ។ ទូកទាំងនោះអាចជាទូកម៉ាស៊ីនឬទូកអុំតូចៗដែលប្រជាជនប្រើប្រាស់ប្រចាំថ្ងៃ។ ការជិះទូកទៅសាលារៀនបានក្លាយជាទម្លាប់ធម្មតាមួយនៅក្នុងជីវិតរបស់ពួកគេ។ នៅរដូវវស្សា ទូកជាមធ្យោបាយតែមួយគត់ដើម្បីធ្វើដំណើរទៅសាលារៀន។ ការជិះទូកមានហានិភ័យខ្លះៗជាពិសេសពេលមានភ្លៀងខ្យល់ខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែត្រូវជិះទូកដើម្បីបន្តការសិក្សា។ មធ្យោបាយនេះបង្ហាញពីភាពបត់បែនរបស់ពួកគេទៅតាមលក្ខខណ្ឌភូមិសាស្ត្រ។ ពួកគេបានរៀនប្រើប្រាស់ធនធានធម្មជាតិដែលនៅជុំវិញខ្លួនសម្រាប់ប្រយោជន៍របស់ពួកគេ។ ការធ្វើដំណើរតាមទូកធ្វើឱ្យពួកគេទទួលបានបទពិសោធន៍ប្លែកៗពីធម្មជាតិជុំវិញខ្លួន។ វាក៏បណ្តុះស្មារតីអត់ធ្មត់និងភាពក្លាហានផងដែរ។ ការដើរដោយថ្មើរជើងគឺជាមធ្យោបាយធ្វើដំណើរដ៏សាមញ្ញបំផុតនិងមិនចំណាយអ្វីឡើយ។ សិស្សជាច្រើនដែលរស់នៅមិនឆ្ងាយពីសាលាពេកតែងតែដើរទៅរៀនជារៀងរាល់ថ្ងៃ។ ពួកគេដើរជាក្រុមតូចៗឬជាគូៗដើម្បីទៅសាលារៀនជាមួយគ្នា។ ពេលខ្លះពួកគេត្រូវដើរដោយថ្មើរជើងនៅតាមផ្លូវដីដែលពោរពេញដោយធូលីដី។ នៅពេលរដូវវស្សាពួកគេត្រូវឆ្លងកាត់ភក់និងទឹកដែលជន់លិចផ្លូវ។ ការដើរជួយឱ្យពួកគេមានសុខភាពល្អនិងរាងកាយរឹងមាំសម្រាប់ទទួលយកការសិក្សា។ ទោះបីជាមានការលំបាកខ្លះៗក៏ដោយក៏ពួកគេមិនដែលត្អូញត្អែរពីការធ្វើដំណើរឡើយ។ ការដើរទៅសាលារៀនតំណាងឱ្យការតស៊ូនិងការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ពួកគេ។ វាជាមធ្យោបាយដែលបង្រៀនឱ្យពួកគេស្គាល់ពីតម្លៃនៃការអប់រំ។ សិស្សនៅជនបទមិនមានជម្រើសច្រើនក្នុងការធ្វើដំណើរនោះទេ។ ដូច្នេះការដើរគឺជាជម្រើសដ៏សាមញ្ញបំផុតសម្រាប់ពួកគេ។ ពួកគេមានទម្លាប់ដើរយ៉ាងរហ័សដើម្បីទៅដល់សាលាឱ្យទាន់ពេលចូលរៀន។ មធ្យោបាយធ្វើដំណើរទាំងនេះឆ្លុះបញ្ចាំងពីការពិតនៃជីវិតនៅតាមជនបទ។ វាបង្ហាញពីភាពអត់ធ្មត់និងការព្យាយាមរបស់សិស្សខ្មែរគ្រប់រូប។